ការពិភាក្សាអំពីជម្រើសអាជីពការងារ ឬជម្រើសស្នេហាជាមួយឪពុកម្ដាយ អាចជាប្រធានបទដែលមានអ្នកលើកមកច្រើនក្នុងសង្គមខ្មែរ។ ឪពុកម្ដាយតែងតែមានក្តីបារម្ភ និងបំណងល្អចំពោះកូន ប៉ុន្តែជួនកាលការរំពឹងទុករបស់ពួកគាត់អាចខុសពីបំណងប្រាថ្នារបស់យើង។ ដូច្នេះ ការរៀបចំខ្លួន និងការប្រើប្រាស់វិធីសាស្ត្រត្រឹមត្រូវគឺមានសារៈសំខាន់ណាស់ ដើម្បីឱ្យការសន្ទនាប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អ។ ឪពុកម្ដាយខ្មែរភាគច្រើនតែងតែមានក្ដីបារម្ភចំពោះអនាគតកូនៗរបស់ខ្លួន ហើយពួកគាត់តែងតែចង់ឃើញកូនមានជីវិតរស់នៅមានស្ថិរភាព សុវត្ថិភាព និងមានកិត្តិយសក្នុងសង្គម។ ការបារម្ភទាំងនេះកើតចេញពីបទពិសោធន៍ជីវិតដ៏លំបាកដែលពួកគាត់បានឆ្លងកាត់ និងក្តីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះកូន។ សម្រាប់ជម្រើសអាជីពការងារ ឪពុកម្ដាយអាចនឹងណែនាំការងារដែលមានប្រាក់ចំណូលខ្ពស់ អាចផ្គត់ផ្គង់ជីវភាពបាន ឬមានមុខមាត់ល្អក្នុងសង្គម ដូចជាគ្រូបង្រៀន គ្រូពេទ្យ មន្ត្រីរាជការ ឬវិស្វករជាដើម។ ពួកគាត់ជឿថា អាជីពទាំងនេះនឹងផ្ដល់ស្ថិរភាពរយៈពេលវែង និងសុវត្ថិភាពដល់កូន ដោយមិនចាំបាច់បារម្ភពីការបាត់បង់ការងារ ឬការលំបាកផ្នែកហិរញ្ញវត្ថុ។ ជួនកាល ពួកគាត់អាចមិនទាន់យល់ច្បាស់ពីអាជីពថ្មីៗ ឬការងារដែលមិនមានប្រាក់ខែថេរ ព្រោះវាខុសពីបទពិសោធន៍ដែលពួកគាត់ធ្លាប់ដឹង។ ការភ័យខ្លាចថា កូននឹងជួបការលំបាកដូចពួកគាត់ធ្លាប់ជួប ក៏ជាកត្តាជំរុញឱ្យពួកគាត់ណែនាំចាប់យកអាជីពដែលមានសុវត្ថិភាពជាងនេះផងដែរ។ សម្រាប់ជម្រើសស្នេហាឬដៃគូជីវិតវិញ ការជ្រើសរើសដៃគូ ឪពុកម្ដាយអាចនឹងផ្តោតសំខាន់លើប្រវត្តិគ្រួសាររបស់ដៃគូ ឋានៈសង្គម មុខរបរ និស្ស័យ និងអាយុ របស់ដៃគូ។ ពួកគាត់ជឿថា ការជ្រើសរើសដៃគូជីវិតល្អនឹងនាំមកនូវសុភមង្គល និងស្ថិរភាពដល់គ្រួសារទាំងមូល ហើយអាចជួយកាត់បន្ថយបញ្ហាផ្សេងៗនាពេលអនាគត។ ពួកគាត់អាចនឹងភ័យខ្លាចការជ្រើសរើសដៃគូខុស ដែលនាំឱ្យកូនជួបទុក្ខលំបាក ជីវិតគូមិនសមប្រកប ឬប៉ះពាល់ដល់កិត្តិយសគ្រួសារទាំងសងខាង។ ជួនកាល ពួកគាត់ក៏អាចយកចិត្តទុកដាក់លើការរៀបចំគូស្រករ ឬការជ្រើសរើសឱ្យដោយពួកគាត់ផ្ទាល់ផងដែរ។ ការយល់ដឹងពីគំនិត និងការភ័យខ្លាចទាំងនេះ នឹងជួយឱ្យអ្នកមានការអត់ធ្មត់ និងត្រៀមខ្លួនសម្រាប់ប្រតិកម្មផ្សេងៗរបស់ពួកគាត់។ ហើយក៏បង្ហាញបានថាការណែនាំរបស់ពួកគាត់ គឺកើតចេញពីបំណងល្អ និងក្តីស្រឡាញ់ដ៏បរិសុទ្ធ និងមិនមែនជាការរឹតត្បិតដោយគ្មានហេតុផល។ ក្នុងការនិយាយជាមួយឪពុកម្ដាយគឺទាមទារនូវភាពទន់ភ្លន់ ការគោរព និងយុទ្ធសាស្ត្រសមស្រប ដើម្បីឱ្យពួកគាត់អាចស្ដាប់និងពិចារណាលើការសម្រេចចិត្តរបស់អ្នក។ ការនិយាយអំពីជម្រើសអាជីព គឺមុននឹងនិយាយ យើងត្រូវស្រាវជ្រាវឲ្យបានច្បាស់លាស់អំពីអាជីពដែលយើងចង់ជ្រើសរើស។ ត្រូវស្វែងយល់ពីតម្រូវការទីផ្សារទាំងបច្ចុប្បន្ននិងអនាគត ប្រាក់ចំណូលដែលអាចទ្រទ្រង់ជីវភាពបាន និងឱកាសរីកចម្រើនក្នុងរយៈពេលវែងនៃវិស័យនោះ។ ត្រូវរៀបចំផែនការជាក់លាក់អំពីរបៀបដែលអ្នកនឹងចាប់ផ្តើម និងអភិវឌ្ឍខ្លួនក្នុងអាជីពនោះ ដូចជាការបន្តរៀនសូត្រ ការអភិវឌ្ឍជំនាញ និងការស្វែងរកបទពិសោធន៍ថ្មីៗ ដើម្បីបង្ហាញថាអ្នកបានគិតគូរហ្មត់ចត់។ ត្រូវបង្ហាញឪពុកម្ដាយថាអ្នកមានចំណង់ចំណូលចិត្ត និងការប្តេជ្ញាចិត្តខ្ពស់ចំពោះអាជីពនេះ។ ម្យ៉ាងទៀត ត្រូវពន្យល់ពីមូលហេតុដែលអ្នកគិតថាខ្លួនឯងមានសមត្ថភាព មានទេពកោសល្យ និងអាចជោគជ័យក្នុងវិស័យនេះដោយសារចំណុចខ្លាំងផ្ទាល់ខ្លួនរបស់អ្នក។ យើងក៏អាចលើកឧទាហរណ៍ជាក់ស្ដែងពីមនុស្សដែលជោគជ័យក្នុងអាជីពនោះដើម្បីជាភស្តុតាង និងជាគំរូ បញ្ជាក់ថាការធ្វើការដែលស្រឡាញ់ នឹងនាំមកនូវប្រសិទ្ធភាពការងារខ្ពស់ និងគ្មានសម្ពាធផ្លូវចិត្ត។ ត្រូវបង្ហាញពីរបៀបដែលអាជីពនេះអាចផ្ដល់ស្ថិរភាពហិរញ្ញវត្ថុ និងសុវត្ថិភាពសម្រាប់អនាគត ទោះបីជាវាមិនមែនជាអាជីពប្រពៃណី ឬល្បីល្បាញក៏ដោយ។ យើងអាចលើកឡើងពីលទ្ធភាពក្នុងការរៀនសូត្របន្ត ការអភិវឌ្ឍន៍ជំនាញថ្មីៗ និងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរទីផ្សារការងារដែលកំពុងវិវត្តន៍។ ប្រាប់ពួកគាត់ពី អាជីពមួយចំនួនដែលធ្លាប់មានស្ថិរភាព អាចនឹងមិនស្ថិតស្ថេរទៀតទេនៅថ្ងៃមុខ ហើយអាជីពថ្មីៗអាចមានសក្តានុពលជាង។ ត្រូវបង្ហាញពួកគាត់ថាអ្នកត្រូវការការគាំទ្រពីពួកគាត់ ហើយចង់បានដំបូន្មានល្អៗពីបទពិសោធន៍ជីវិតដ៏សម្បូរបែបរបស់ពួកគាត់។ ការធ្វើបែបនេះបង្ហាញពីការគោរពរបស់អ្នកចំពោះពួកគាត់ ហើយក៏ជាការបើកផ្លូវឱ្យពួកគាត់ចូលរួមជាផ្នែកមួយនៃដំណើរការសម្រេចចិត្តរបស់អ្នកផងដែរ។ បើការនិយាយអំពីជម្រើសស្នេហាឬដៃគូជីវិតវិញអ្នកត្រូវបង្ហាញពីគុណសម្បត្តិ ចរិតលក្ខណៈ សីលធម៌ និងតម្លៃល្អៗរបស់ដៃគូដែលអ្នកបានជ្រើសរើស។ លើកឡើងពីលក្ខណៈសម្បត្តិដែលធ្វើឱ្យអ្នកស្រឡាញ់និងជឿជាក់ ដូចជាការអប់រំ ការគោរពចាស់ទុំ ការទទួលខុសត្រូវ និងគោលដៅជីវិតច្បាស់លាស់ជាដើម។ ម្យ៉ាងវិញទៀត យើងអាចពន្យល់ពីរបៀបដែលដៃគូរបស់អ្នកអាចបំពេញឱ្យអ្នក និងអាចចូលរួមចំណែកក្នុងគ្រួសារដោយការគាំទ្រគ្នាទៅវិញទៅមក។ ភាពចាស់ទុំ និងការទទួលខុសត្រូវរបស់អ្នកទាំងពីរ ក៏បង្ហាញថាអ្នកទាំងពីរបានគិតគូរបានហ្មត់ចត់ និងទទួលខុសត្រូវចំពោះជម្រើសនេះ។ ពន្យល់ពីផែនការអនាគតរបស់អ្នកទាំងពីរអំពី ការងារ ការរស់នៅ ការបង្កើតគ្រួសារ ការចិញ្ចឹមកូន ដើម្បីឱ្យពួកគាត់មានទំនុកចិត្ត។ បើសិនជាពេលវេលាសមស្របហើយ អ្នកអាចស្នើសុំឱ្យឪពុកម្ដាយជួបមុខដៃគូរបស់អ្នក ដើម្បីឱ្យពួកគាត់មានឱកាសស្វែងយល់ផ្ទាល់ពីចរិតលក្ខណៈ និងគំនិតរបស់ដៃគូយើងច្បាស់ជាងមុន។ ការជួបមុខគ្នាអាចជួយបំបាត់ការមន្ទិលសង្ស័យ និងបង្កើតភាពស្និទ្ធស្នាលរវាងភាគីទាំងពីរ។ ម្យ៉ាងវិញទៀត ដៃគូរបស់អ្នកក៏គួរតែបង្ហាញការគោរពចំពោះឪពុកម្ដាយរបស់អ្នកផងដែរ។ មិនថាជាជម្រើសអាជីព ឬស្នេហាទេ គន្លឹះក្នុងការនិយាយអាចជួយឱ្យការសន្ទនាកាន់តែមានប្រសិទ្ធភាព និងរក្សាទំនាក់ទំនងល្អក្នុងគ្រួសារ។